យុគសម័យមាសនៃភាពយន្តខ្មែរក្នុងទសវត្សរ៍ឆ្នាំ៦០ ដល់ដើមទសវត្សរ៍ឆ្នាំ៧០ ពិតជាបានបន្សល់ទុកនូវស្នាដៃដ៏មានតម្លៃ និងតារាសម្ដែងល្បីៗជាច្រើនដួង។ តារាជំនាន់នោះមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងសង្ហាប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពសម្ដែងយ៉ាងប៉ិនប្រសប់ធ្វើឱ្យភាពយន្តទទួលបានការគាំទ្រយ៉ាងខ្លាំង។ កត្តាមួយដែលធ្វើឱ្យភាពយន្តខ្មែរល្បីល្បាញ គឺសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់របស់តារាសម្ដែងជំនាន់នោះ ដែលបានបន្សល់ទុកស្នាដៃជាប្រវត្តិសាស្ត្រ។ ខាងក្រោមនេះជាបញ្ជីរាយនាមតារាសម្ដែងល្បីៗមួយចំនួន។ អ្នកស្រី ឌី សាវ៉េត ជីវប្រវត្តិ អ្នកស្រី ឌី សាវ៉េត កើតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៤៤។ គាត់ចាប់ផ្ដើមអាជីពសម្ដែងនៅអំឡុងឆ្នាំ១៩៦២។ គាត់ត្រូវបានគេចាត់ទុកជា "រាជនីភាពយន្តខ្មែរ" និងជាតួឯកស្រីដែលមានប្រជាប្រិយភាពបំផុត។ សមត្ថភាព គាត់មានសមត្ថភាពសម្ដែងគ្រប់ទម្រង់ ទាំងតួស្នេហា កំប្លែង និងទឹកភ្នែក។ ទឹកមុខនិងកាយវិការសម្ដែងរបស់គាត់បានទាក់ទាញចិត្តទស្សនិកជនយ៉ាងខ្លាំង។ គាត់ក៏មានសមត្ថភាពក្នុងការផលិតកុនផងដែរ។ ស្នាដៃលេចធ្លោដូចជារឿង ទិព្វសូដាចន្ទ ពស់វែកកេងកង អនអើយស្រីអន និងចិត្តចងចាំ។ អ្នកស្រី គឹម ណូវ៉ា ជីវប្រវត្តិ អ្នកស្រី គឹម ណូវ៉ា កើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៦។ អ្នកស្រីបានចាប់ផ្ដើមអាជីពសម្ដែងនៅអំឡុងឆ្នាំ១៩៦៥។ គាត់ជាតារាឯកស្រីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងភាពយន្តខ្មែរ។ សមត្ថភាព គាត់មានរូបសម្រស់ស្រស់ស្អាតនិងទឹកមុខទន់ភ្លន់ ដែលស័ក្តិសមនឹងតួឯកស្រីដែលមានវាសនាអភ័ព្វ។ សមត្ថភាពសម្ដែងបែបទឹកភ្នែករបស់គាត់បានធ្វើឱ្យទស្សនិកជនអាណិតនិងក្ដុកក្ដួលតាម។ ស្នាដៃលេចធ្លោមានដូចជារឿង វាសនាអកុសល ទឹកភ្នែកនាងគង្ហីង និង ស្ត្រីអាថ៌កំបាំង។ អ្នកស្រី សោម វណ្ណសូដានី ជីវប្រវត្តិ អ្នកស្រី សោម វណ្ណសូដានី កើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៥២។ តាំងពីនៅវ័យក្មេងមកម្ល៉េះ គាត់បានចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យសិល្បៈ។ សមត្ថភាព គាត់មានរូបរាងតូចច្រឡឹង ទឹកមុខក្រមិចក្រមើម និងមានមន្តស្នេហ៍ទាក់ទាញ។ គាត់សម្ដែងបានយ៉ាងល្អទាំងតួកំប្លែងនិងតួដែលមានលក្ខណៈបះបោរ។ ស្នាដៃលេចធ្លោមានដូចជារឿង អ្នកម្តាយខ្ញុំ ក្រមុំលាក់ខ្លួន និង នាងនាថ។ លោក ជា យុទ្ធថន ជីវប្រវត្តិ លោក ជា យុទ្ធថន ជាតារាឯកប្រុសដ៏ល្បីល្បាញក្នុងជំនាន់នោះ។ លោកត្រូវបានគេចាត់ទុកជាគូឯកដ៏ស័ក្តិសមបំផុតជាមួយអ្នកស្រី ឌី សាវ៉េត។ សមត្ថភាព លោកមានរូបរាងសង្ហា កាយវិការទន់ភ្លន់ និងសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់។ គាត់អាចសម្ដែងបានគ្រប់ទម្រង់តួ ទាំងតួចិត្តល្អ សុភាពរាបសារ និងតួចិត្តអាក្រក់។ ស្នាដៃលេចធ្លោមានរឿង ចិត្តចងចាំ ជីវិតក្មេងកំព្រា។ លោក គង់ សំអឿន ជីវប្រវត្តិ លោក គង់ សំអឿន កើតនៅឆ្នាំ១៩៣៦។ គាត់ជាតារាឯកប្រុសដ៏ល្បីល្បាញមួយរូបក្នុងយុគសម័យមាស។ លោកត្រូវបានគេទទួលស្គាល់ថាជាតារាសម្ដែងដែលមានមន្តស្នេហ៍និងសមត្ថភាពខ្ពស់។ សមត្ថភាព គាត់មានទឹកមុខសម្ដែងបែបមនោសញ្ចេតនាល្អិតល្អន់ ដែលធ្វើឱ្យទស្សនិកជនមានអារម្មណ៍ចូលរួមទៅតាមសាច់រឿង។ ស្នាដៃលេចធ្លោមានដូចជារឿង រតន៍នារី នាងពស់វែកកេងកង និង សុវណ្ណហង្ស។ តារាសម្ដែងទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យវិស័យភាពយន្តខ្មែរក្លាយជាទីពេញនិយម និងបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃសម្រាប់សិល្បករជំនាន់ក្រោយ។ មួយវិញទៀត មូលហេតុដែលតារាសម្តែងនៅយុគសម័យមាសនៃភាពយន្តខ្មែរ ទសវត្សរ៍ឆ្នាំ៦០ ក្លាយជាតារាល្បីល្បាញនិងមានប្រជាប្រិយភាពខ្លាំង គឺដោយសារកត្តាជាច្រើនរួមបញ្ចូលគ្នា។ សមត្ថភាពសម្ដែងខ្ពស់ តារាសម្តែងនៅជំនាន់នោះមានសមត្ថភាពសម្ដែងពីកំណើត។ ពួកគេអាចសម្តែងបានគ្រប់ទម្រង់ ទាំងតួស្នេហា តួកំប្លែង តួសោកនាដកម្ម និងតួចិត្តអាក្រក់។ ពួកគេបានប្រើប្រាស់ទឹកមុខ ទឹកភ្នែក និងកាយវិការបានយ៉ាងស៊ីជម្រៅធ្វើឱ្យទស្សនិកជនមានអារម្មណ៍រំភើប ក្ដុកក្ដួល និងមានការយល់ចិត្តតាមតួអង្គ។ សម្រស់និងមន្តស្នេហ៍ធម្មជាតិ តារាសម្តែងជំនាន់នោះមានរូបរាងស្រស់សង្ហា និងសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ។ ពួកគេមានមន្តស្នេហ៍ពិសេសដែលទាក់ទាញចិត្តទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ។ ការតែងខ្លួន សម្លៀកបំពាក់ និងស្ទីលម៉ូដសក់របស់ពួកគេក៏បានក្លាយជាគំរូសម្រាប់យុវវ័យជំនាន់នោះផងដែរ។ ភាពយន្តមានគុណភាពល្អ ភាពយន្តដែលផលិតនៅទសវត្សរ៍ឆ្នាំ៦០ មានគុណភាពខ្ពស់ទាំងផ្នែកសាច់រឿង ការដឹកនាំសម្ដែង និងបច្ចេកទេសថត។ តារាសម្តែងត្រូវបានដឹកនាំឱ្យសម្ដែងបានយ៉ាងល្អឥតខ្ចោះជាមួយសាច់រឿងដែលសរសេរឡើងយ៉ាងមានន័យ។ ភាពយន្តភាគច្រើនបានឆ្លុះបញ្ចាំងពីសង្គម វប្បធម៌ និងប្រពៃណីខ្មែរ ដែលធ្វើឱ្យទស្សនិកជនមានអារម្មណ៍ជិតស្និទ្ធ។ ការគាំទ្រពីអ្នកដឹកនាំ អ្នកដឹកនាំភាពយន្តនៅសម័យនោះ ដូចជាអ្នកដឹកនាំរឿង លោក លី ប៊ុនយីម និង អ្នកស្រី ឌី សាវ៉េត បានដើរតួយ៉ាងសំខាន់ក្នុងការជ្រើសរើសតួអង្គនិងបង្ហាត់បង្រៀនពួកគេឱ្យក្លាយជាតារាដែលមានគុណភាព។ ពួកគេបានជំរុញឱ្យតារាសម្តែងមានឱកាសបញ្ចេញសមត្ថភាពពេញលេញ។ ការផ្សព្វផ្សាយនិងការទទួលស្គាល់ នៅសម័យនោះ ការផ្សព្វផ្សាយតាមរយៈកាសែត ទស្សនាវដ្ដី និងវិទ្យុបានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីភាពយន្តនិងតារាសម្តែង។ ភាពយន្តត្រូវបានចាក់បញ្ចាំងនៅរោងកុនជាច្រើនទូទាំងប្រទេស ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងដែលធ្វើឱ្យតារាទាំងនោះកាន់តែល្បីឈ្មោះ។ ជាចុងក្រោយដោយសារកត្តាទាំងនេះរួមបញ្ចូលគ្នា ទើបធ្វើឱ្យតារាសម្តែងដូចជា អ្នកស្រី ឌីសាវ៉េត អ្នកស្រី គឹម ណូវ៉ា លោក គង់ សំអឿន និង លោក ជា យុទ្ធថន ជាដើម បានក្លាយជាតារាល្បីល្បាញ។ លើសពីនេះ វាក៏ជាប្រជាប្រិយភាពរបស់ពួកគាត់បានបន្សល់ទុកក្នុងប្រវត្តិសាស្ត្រភាពយន្តខ្មែររហូតមកដល់សព្វថ្ងៃ។